ភាសាខ្មែរដែលយើងប្រើប្រាស់សព្វថ្ងៃនេះមានលក្ខណៈពិសេសប្លែកៗគ្នាជាច្រើន។ ក្នុងចំណោមលក្ខណៈទាំងនោះ គ្រាមភាសា និងពាក្យស្លោកជាផ្នែកមួយដែលធ្វើឲ្យភាសាកាន់តែមានភាពទាក់ទាញ និងសម្បូរបែប។ ការសិក្សាស្វែងយល់អំពីគ្រាមភាសា និងពាក្យស្លោកមានសារៈសំខាន់ណាស់ ព្រោះវាមិនត្រឹមតែជួយឲ្យយើងយល់ដឹងពីវប្បធម៌ និងរបៀបរស់នៅរបស់ប្រជាជនតាមតំបន់នីមួយៗប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជួយថែរក្សាអត្តសញ្ញាណភាសាជាតិផងដែរ។ គ្រាមភាសាគឺជាការប្រើប្រាស់ពាក្យ ឬការបញ្ចេញសំឡេងខុសប្លែកពីគ្នាទៅតាមតំបន់ភូមិសាស្ត្រណាមួយ។ ទោះបីជាគ្រាមភាសាទាំងនោះខុសគ្នាបន្តិចបន្តួចក្តី ក៏វានៅតែជាផ្នែកមួយនៃភាសាជាតិ ដែលអាចឲ្យអ្នកនិយាយស្តាប់គ្នាបាន។ ឧទាហរណ៍ ពាក្យថា "ណាស់" នៅតំបន់កណ្តាល គេអាចហៅថា "ម៉្លេះ" នៅខេត្តបាត់ដំបង និង "ប្រឹង" នៅខេត្តសៀមរាប។ ចំណែកឯពាក្យស្លោកវិញ គឺជាឃ្លាខ្លីៗ ឬកន្សោមពាក្យដែលមានន័យប្រៀបធៀប ឬអប់រំ ដែលឆ្លុះបញ្ចាំងពីទស្សនៈ ទម្លាប់ ឬបទពិសោធន៍របស់មនុស្សក្នុងសង្គម។ ពាក្យស្លោកតែងតែបង្ហាញពីគំនិតប្រកបដោយគតិបណ្ឌិត និងឆ្លាតវៃដែលបានបន្សល់ទុកពីដូនតា។ ពាក្យស្លោកជាច្រើននៅតែមានតម្លៃសម្រាប់អនុវត្តក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ដូចជា "ពាក្យអសុរស ដល់បាតផ្សារ ពាក្យពីរោះ ដល់បាតចិត្ត" ដែលមានន័យថា ពាក្យសម្តីល្អ និងពីរោះអាចទាក់ទាញចិត្តអ្នកដទៃបាន។ មូលហេតុចម្បងដែលនាំឲ្យមានគ្រាមភាសានិងពាក្យស្លោកមានដូចជា ការបែកចែកភូមិសាស្ត្រ។ នៅពេលដែលប្រជាជនរស់នៅដាច់ពីគ្នាទៅតាមតំបន់ផ្សេងៗ ដូចជាតំបន់ព្រៃភ្នំ តំបន់វាលទំនាប ឬតំបន់កោះ ពួកគេមានការទំនាក់ទំនងគ្នាទៅវិញទៅមកតិចតួច ដែលបណ្តាលឲ្យមានការវិវត្តន៍នៃការបញ្ចេញសំឡេង និងការប្រើប្រាស់ពាក្យខុសៗគ្នា។ បន្ថែមពីនេះ ការធ្វើចំណាកស្រុកក៏ជាមូលហេតុមួយផងដែរ។ នៅពេលដែលក្រុមមនុស្សផ្លាស់ទីលំនៅទៅតំបន់ថ្មី ពួកគេបានយកភាសាដើមរបស់ខ្លួនទៅជាមួយ ដែលភាសានោះក៏ត្រូវបានលាយឡំ ជាមួយនឹងភាសាដើមរបស់តំបន់ថ្មី រហូតក្លាយជាគ្រាមភាសាពិសេសមួយ។ ម្យ៉ាងវិញទៀត វប្បធម៌ប្រពៃណីរបស់សហគមន៍នីមួយៗក៏ដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតគ្រាមភាសានិងពាក្យស្លោកផងដែរ។ របៀបរស់នៅ និងប្រពៃណីផ្សេងៗគ្នាបានជំរុញឲ្យមានការបង្កើតពាក្យថ្មីៗ ឬពាក្យស្លោកសម្រាប់ពិពណ៌នាពីសកម្មភាពជាក់លាក់ណាមួយ។ ឧទាហរណ៍ ពាក្យស្លោកខ្លះឆ្លុះបញ្ចាំងពីការប្រកបរបរកសិកម្ម ឬនេសាទ ហើយពាក្យខ្លះទៀតឆ្លុះបញ្ចាំងពីការគោរពប្រតិបត្តិ ឬជំនឿសាសនាផ្សេងៗ។ គ្រាមភាសានិងពាក្យស្លោកនៅកម្ពុជាមានភាពសម្បូរបែបណាស់។ ឧទាហរណ៍ គ្រាមភាសានៅខេត្តបាត់ដំបង គេហៅថា "គ្រាមភាសាខ្មែរខេត្ត" ដែលមានលក្ខណៈពិសេសក្នុងការបញ្ចេញសំឡេងខ្លះៗខុសពីភាសាស្តង់ដារ។ ឧទាហរណ៍ ពាក្យថា "ញ៉ាំ" ត្រូវបានហៅថា "ស៊ី" ឬពាក្យ "ស្រឡាញ់" គេនិយាយថា "ស្រលះ"។ ពាក្យស្លោកនៅបាត់ដំបងមានដូចជា "ដីទូលាយស្រែទូលំទូលាយ បឹងទូលាយត្រីច្រើនខុសគ្នា" ដែលមានន័យថា នៅតំបន់ដែលមានផ្ទៃដីធំទូលាយ ផលដំណាំ និងធនធានធម្មជាតិក៏មានច្រើនដែរ។ នៅខេត្តសៀមរាបវិញ គ្រាមភាសាមានលក្ខណៈស្រដៀងគ្នាទៅនឹងភាសានៅបាត់ដំបង ប៉ុន្តែមានលក្ខណៈពិសេសប្លែកខ្លះៗ។ ឧទាហរណ៍ គេប្រើពាក្យ "ប្រឹង" សម្រាប់ពាក្យ "ណាស់" ហើយពាក្យ "ប្រេះ" សម្រាប់ពាក្យ "ស្រែ"។ ពាក្យស្លោកនៅសៀមរាបមានដូចជា "ត្រីហែលទឹក នឹកស្រុក ស្រូវនៅខែវស្សា នឹកបង" ដែលជាពាក្យស្លោកបង្ហាញពីក្តីនឹករលឹកដល់ស្រុកកំណើត និងមនុស្សជាទីស្រលាញ់។ រីឯនៅតំបន់ខ្ពង់រាបភ្នំដូចជាខេត្តមណ្ឌលគិរីនិងរតនគិរី ពាក្យស្លោកនិងគ្រាមភាសាខ្លះមានលក្ខណៈពិសេសប្លែកពីគេ ដោយសារមានការលាយឡំពីភាសានិងវប្បធម៌របស់ជនជាតិភាគតិចដូចជា ជនជាតិព្នង និងជនជាតិទំពូន។ ឧទាហរណ៍ ពាក្យថា "ទឹក" គេអាចហៅថា "អូរ" ហើយពាក្យថា "ព្រៃ" គេហៅថា "រៀន"។ ពាក្យស្លោកនៅតំបន់នោះមានលក្ខណៈប្លែកដូចជា "ពេលភ្លៀងធ្លាក់ គេរត់ចូលផ្ទះ ពេលមានគ្រោះថ្នាក់ គេរត់ចូលព្រៃ" ដែលបង្ហាញពីការរស់នៅជិតស្និទ្ធជាមួយធម្មជាតិ។ សរុបមក គ្រាមភាសានិងពាក្យស្លោកជាផ្នែកមួយដ៏សំខាន់នៃវប្បធម៌ភាសាខ្មែរ។ ការស្វែងយល់ និងថែរក្សានូវទម្រង់ទាំងនេះ គឺមិនត្រឹមតែជាការថែរក្សាកេរដំណែលពីដូនតាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការលើកកម្ពស់អត្តសញ្ញាណជាតិផងដែរ។ ការយល់ដឹងពីភាពខុសប្លែកគ្នានៃគ្រាមភាសានិងពាក្យស្លោកធ្វើឲ្យយើងមានការគោរព និងទទួលស្គាល់នូវភាពចម្រុះនៃប្រជាជនខ្មែរនៅគ្រប់តំបន់។